ពាក្យស្វាគមន៍គឺជាពាក្យឬឃ្លាដែលប្រជាជនខ្មែរនិយមប្រើប្រាស់ដើម្បីអបអរសាទរ ឬបង្ហាញការស្វាគមន៍ចំពោះភ្ញៀវ ឬមនុស្សដែលពួកគេជួបជុំ។ គេប្រើអាស្រ័យទៅលើបរិបទ និងកម្រិតពីភាព ជាផ្លូវការ ឬមិនផ្លូវការ ដើម្បីបង្ហាញការគោរព និងសុភាពរាបសារឱ្យសមស្របទៅនឹងស្ថានភាពនៃការជជែកនោះ។ ពាក្យស្វាគមន៍ ដែលត្រូវបានគេប្រើដើម្បីបង្ហាញការទទួលស្វាគមន៍ និងការគោរពដល់ភ្ញៀវ ឬអ្នកដែលអញ្ជើញមកថ្មី មានដូចខាងក្រោម។ ពាក្យ «សួស្តី» គឺជាពាក្យស្វាគមន៍សាមញ្ញ ដែលគេច្រើនប្រើសម្រាប់គោរព នៅពេលជួបគ្នា ឬមុនពេលចាប់ផ្តើមការសន្ទនា។ ចំណែកឯពាក្យ ជម្រាបសួរ គឺជាពាក្យស្វាគមន៍ដែលមានសុជីវធម៌ខ្ពស់ ប្រើប្រាស់ជាផ្លូវការឬសំរាប់អ្នកដែលគួរអោយគោរព។ ចំណែកពាក្យ"អរុណសួស្តី"គឺជាពាក្យសម្ដីដែលបង្ហាញពី សុជីវធម៌ក្នងការនិយាយពេលព្រឹក សម្រាប់ស្វាគមន៍ ឬសេចក្តីគោរព។ ការនិយាយដោយគួរសម "សប្បាយចិត្តណាស់ដែលបានជួប"ប្រើសម្រាប់បង្ហាញការសប្បាយចិត្ត និងស្និទ្ធស្នាលនៅពេលជួបគ្នា។ ពាក្យស្វាគមន៍បែបផ្លូវការនៅក្នុងពិធីផ្សេងៗ យើងអាចប្រើ «សូមអញ្ជើញស្វាគមន៍លោក លោកស្រីអ្នកនាងកញ្ញា មកកាន់កម្មវិធីនេះ ដោយក្តីរីករាយ និងគោរពយ៉ាងខ្ពង់ខ្ពស់។» យើងអាចប្រើឃ្លា «សូមអញ្ជើញក្រោកឈរ» ដើម្បីបើកកម្មវិធី អាចប្រើនៅក្នុងពិធីជប់លៀង ឬកម្មវិធីផ្សេងៗ។ មុនពេលថ្លែងសុន្ទរកថា គេអាចនិយាយថា «ក្នុងនាមក្រុមគ្រួសារ ឬស្ថាប័នទាំងមូល សូមស្វាគមន៍» ដើម្បីសម្ដែងការស្វាគមន៍តាមបែបផ្លូវការ។ ពាក្យសម្រាប់ ស្វាគមន៍ បង្ហាញពីភាពកក់ក្តៅ និងស្និទ្ធស្នាលក្នុងទំនាក់ទំនងជាមិត្តភក្តិ និងគ្រួសារ។។ សួស្តីបង សួស្តីប្អូនជាពាក្យស្វាគមន៍សាមញ្ញ សម្រាប់ជម្រាបជូនអ្នកដែលស្និទ្ធស្នាល ដូចជា មិត្តភក្តិ ឬសមាជិកគ្រួសារ។ ឃ្លាថា "ទៅណាមកណាដែរបង?" អាចប្រើសម្រាប់សួរពេលជួបគ្នាស្ទើររៀងរាល់ថ្ងៃ ហើយបង្ហាញភាពស្និទ្ធស្នាល។។ សុខសប្បាយទេបង?ជាសំណួរដែលបញ្ជាក់ពីការព្រួយបារម្ភ និងក្តីអំណរ។ តើសុខទុក្ខរបស់បងយ៉ាងណាហើយ ខានជួបគ្នាយូរ? ជាសំណួរស្វាគមន៍បែបខ្វល់ខ្វាយ និង បង្ហាញពីការយកចិត្តទុកដាក់។ រីករាយណាស់បង ដែលយើងបានមកជួបគ្នាថ្ងៃនេះ ជាពាក្យស្វាគមន៍បង្ហាញពីភាពរីករាយក្នុងការជួបជុំគ្នា។ អ្នកនៅផ្ទះសុខសប្បាយទេបង? ជាពាក្យសួរពីសុខភាព និងស្ថានភាពអ្នកនៅផ្ទះ ដែលបង្ហាញការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ចំពោះអ្នកដែលជិតស្និទ្ធ។ តើបានញ៉ាំអាហារឬនៅ? ជាពាក្យសួរដែលបង្ហាញការខ្វល់ខ្វាយ និងសេចក្ដីស្រឡាញ់។ ពាក្យស្វាគមន៍បែបស្និទ្ធស្នាលនេះ សំខាន់បំផុតក្នុងការបង្កើតទំនាក់ទំនង រួមមានភាពក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងការគោរពគ្នា។ ប្រជាជនខ្មែរមានវប្បធម៌គោរពគ្នា ដូច្នេះ ការប្រើពាក្យស្វាគមន៍គឺសំខាន់ណាស់ក្នុងការបង្ហាញការគោរព និងស្និទ្ធស្នាលរវាងគ្នា។